វិបត្តិស្មុគស្មាញដែលកំពុងយាយីដល់បឹងទន្លេសាបនាពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃអន្តរកម្មរវាងបាតុភូតធម្មជាតិដ៏កាចសាហាវ និងការកែប្រែប្រព័ន្ធជលសាស្ត្រដោយដៃមនុស្ស។ ដែលក្នុងនោះការប្រែប្រួលរបបទឹកភ្លៀងបានដើរតួនាទីយ៉ាងសំខាន់បំផុត។ ពិភពលោកបានជួបប្រទះនូវ បាតុភូតកើនកម្ដៅខុសប្រក្រតីនៃផ្ទៃសមុទ្រ បឹង ទន្លេ កាន់តែញឹកញាប់ និងមានកម្លាំងខ្លាំងជាងមុន។ វាមិនត្រឹមតែធ្វើឱ្យសីតុណ្ហភាពក្នុងតំបន់កើនឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានការប្រែប្រួលរបបខ្យល់មូសុង ដែលជាប្រភពទឹកភ្លៀងចម្បងសម្រាប់អាងទន្លេមេគង្គ។ ការមកដល់យឺតនៃរដូវវស្សា និងបរិមាណទឹកភ្លៀងដែលតិចជាងមធ្យមភាគប្រចាំឆ្នាំ បានធ្វើឱ្យកម្រិតទឹកក្នុងទន្លេមេគង្គមិនអាចហក់ឡើងខ្ពស់ដល់ចំណុចដែលត្រូវរុញច្រានទឹកឱ្យហូរបញ្ច្រាសចូលទៅក្នុងបឹងទន្លេសាបបានទាន់ពេលវេលា។ ដែលជាហេតុធ្វើឱ្យផ្ទៃបឹងត្រូវរង់ចាំទឹកយ៉ាងយូរ និងប្រឈមនឹងការរីងស្ងួតក្នុងរយៈពេលអូសបន្លាយជាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងការប្រែប្រួលអាកាសធាតុ វត្តមាននៃទម្រង់រូបវន្តថ្មីៗនៅតាមដងទន្លេមេគង្គ ជាពិសេសទំនប់វារីអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់នៅប៉ែកខាងលើក្នុងប្រទេសចិន និងឡាវ បានក្លាយជាឧបសគ្គយ៉ាងធំធេងដល់ របបទឹកឡើង-ចុះ ដែលជាដង្ហើមរស់នៃបឹងទន្លេសាប។ នៅពេលដែលទំនប់ទាំងនោះចាប់ផ្តើមស្ទាក់ទឹកទុកក្នុងអាងស្តុកដើម្បីផលិតថាមពលអគ្គិសនី។ វានាំឱ្យលំហូរទឹកតាមធម្មជាតិត្រូវកាត់ផ្តាច់ និងមិនអាចហូរទៅតាមរដូវកាលទៀងទាត់ដូចមុនឡើយ។ ការប្រែប្រួលនេះធ្វើឱ្យកម្លាំងរុញច្រានទឹកបញ្ច្រាសចុះថយឥទ្ធិពល ដែលជាលទ្ធផលធ្វើឱ្យបឹងទន្លេសាបមិនទទួលបានបរិមាណទឹកគ្រប់គ្រាន់ដើម្បីពន្លិចព្រៃលិចទឹក ដែលជាជម្រកដ៏សុវត្ថិភាពសម្រាប់មច្ឆជាតិពងកូន និងបន្តពូជឡើយ។ ក្រៅពីបញ្ហាទឹកភ្លៀង និងការស្ទាក់ទឹកដោយទំនប់ ការវិវត្តនៃរូបសាស្ត្របាតទន្លេតាមរយៈសកម្មភាពបូមខ្សាច់ក្នុងទ្រង់ទ្រាយធំនៅប៉ែកខាងក្រោមនៃទន្លេមេគង្គ ក៏កំពុងតែបង្កើនសន្ទុះនៃមហន្តរាយនេះកាន់តែខ្លាំងក្លាថែមទៀត។ នៅពេលដែលខ្សាច់រាប់លានម៉ែត្រគូបត្រូវបានដកចេញពីបាតទន្លេ វានាំឱ្យផ្ទៃបាតទន្លេកាន់តែជ្រៅទៅៗ ដែលបច្ចេកទេសហៅថា ការច្រោះបាតទន្លេឱ្យជ្រៅ ដែលស្ថានភាពនេះបង្ខំឱ្យទឹកទន្លេមេគង្គត្រូវមានកម្រិតកម្ពស់ខ្ពស់ខ្លាំងជាងមុន ទើបអាចហូរកាត់មាត់ច្រកទន្លេសាបចូលទៅក្នុងបឹងបាន។ ប្រសិនបើកម្រិតទឹកក្នុងទន្លេមេគង្គមិនអាចឡើងដល់កម្ពស់ដែលត្រូវការទេ នោះទឹកនឹងបន្តហូរឆ្ពោះទៅសមុទ្រដោយមិនអាចបត់ចូលទៅក្នុងបឹងទន្លេសាបបានឡើយ។ ដែលនេះគឺជាសេណារីយ៉ូដ៏គ្រោះថ្នាក់បំផុតសម្រាប់តុល្យភាពបរិស្ថានក្នុងតំបន់។ បញ្ហាទាំងបីនេះមិនបានកើតឡើងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាបានចងក្រងគ្នាជាខ្សែសង្វាក់នៃវិបត្តិ ដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបបាត់បង់សមត្ថភាពក្នុងការស្តារខ្លួនឯងឡើងវិញ។ ការរួមតូចនៃផ្ទៃទឹកបឹងមិនត្រឹមតែប៉ះពាល់ដល់ការរស់រាននៃជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបំផ្លាញនូវសន្តិសុខស្បៀង និងសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជារាប់លាននាក់ ដែលពឹងផ្អែកទាំងស្រុងលើធនធានពីបឹងធម្មជាតិដ៏អស្ចារ្យមួយនេះ។ ប្រសិនបើសកម្មភាពកែប្រែធម្មជាតិនៅតែបន្តដោយគ្មានការគ្រប់គ្រងច្បាស់លាស់ និងការប្រែប្រួលអាកាសធាតុនៅតែបន្តអូសបន្លាយ។ នោះភាពរីងស្ងួតនៃបឹងទន្លេសាបនឹងក្លាយជាការពិតដ៏ជូរចត់ដែលពិបាកនឹងស្រោចស្រង់មកវិញក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ ផលវិបាកនៃការរីងស្ងួតនៃបឹងទន្លេសាបបានរីករាលដាលយ៉ាងជ្រៅទៅក្នុងគ្រប់ស្រទាប់នៃសង្គម និងប្រព័ន្ធអេកូឡូស៊ី ដោយចាប់ផ្តើមដំបូងបង្អស់ពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងជាតិ។ នៅពេលដែលផ្ទៃទឹកក្នុងបឹងរួមតូច និងរាក់ជាងមុន វដ្តជីវិតរបស់មច្ឆជាតិត្រូវបានកាត់ផ្តាច់។ ដែលនាំឱ្យទិន្នផលត្រីធ្លាក់ចុះក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់អ្នកនេសាទផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាបានជះឥទ្ធិពលដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។ ដែលពឹងផ្អែកលើត្រីជាប្រភពប្រូតេអ៊ីនចម្បងរហូតដល់ទៅជាង ៧០ ភាគរយនៃរបបអាហារប្រចាំថ្ងៃ ហើយការកើនឡើងនៃតម្លៃត្រីនៅលើទីផ្សារក៏បានក្លាយជាបន្ទុកបន្ថែមសម្រាប់គ្រួសារដែលមានចំណូលទាបផងដែរ។ ទន្ទឹមនឹងវិបត្តិស្បៀងអាហារ តុល្យភាពនៃជីវៈចម្រុះក្នុងតំបន់បឹងទន្លេសាបក៏កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នផងដែរ។ ដោយសារតែការបាត់បង់ព្រៃលិចទឹកដែលជា មន្ទីរសម្រាកព្យាបាល និងមន្ទីរបង្កកំណើត នៃធម្មជាតិ។ នៅពេលកម្រិតទឹកចុះទាបហួសប្រមាណ ព្រៃលិចទឹកដែលធ្លាប់តែនៅក្រោមទឹកសម្រាប់ជាជម្រកត្រីពងកូន បានប្រែជាស្ងួតហួតហែង និងងាយរងគ្រោះបំផុតដោយសារភ្លើងឆេះព្រៃនៅរដូវប្រាំង។ ដែលបំផ្លាញជម្រកសត្វស្លាបកម្រ និងពូជត្រីជាច្រើនប្រភេទឱ្យឈានទៅរកការផុតពូជ។ ការបាត់បង់គម្របព្រៃឈើទាំងនេះ ក៏បានកាត់បន្ថយសមត្ថភាពរបស់បឹងក្នុងការចម្រោះទឹក និងរក្សាសំណើមសម្រាប់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។ ដែលធ្វើឱ្យការស្តារឡើងវិញនូវតុល្យភាពធម្មជាតិកាន់តែមានភាពលំបាកខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ផលប៉ះពាល់នេះបានរុញច្រានឱ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជានេសាទរាប់ម៉ឺននាក់ធ្លាក់ចូលទៅក្នុងភាពជាប់គាំង។ ដោយសារតែចំណូលដែលធ្លាប់បានមកពីការនេសាទបានរលាយបាត់បង់ស្ទើរតែទាំងស្រុង។ នៅពេលដែលបឹងមិនអាចផ្តល់ផលត្រីដូចមុន ប្រជានេសាទជាច្រើនត្រូវបានបង្ខំចិត្តបោះបង់ចោលឧបករណ៍នេសាទ និងជីវភាពរស់នៅតាមបែបប្រពៃណី។ ដើម្បីធ្វើចំណាកស្រុកទៅកាន់ទីក្រុង ឬក្រៅប្រទេសក្នុងបំណងស្វែងរកការងារធ្វើដើម្បីដោះស្រាយបំណុល និងការហូបចុក។ ការបាត់បង់កម្លាំងពលកម្មនៅក្នុងតំបន់បឹងទន្លេសាបនេះ មិនត្រឹមតែបំផ្លាញរចនាសម្ព័ន្ធសង្គមក្នុងសហគមន៍មូលដ្ឋានប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បាននាំមកនូវបញ្ហាសង្គមថ្មីៗផ្សេងទៀត ដែលបណ្តាលមកពីការបែកបាក់គ្រួសារ និងការរស់នៅយ៉ាងលំបាកក្នុងតំបន់ថ្មី។ លើសពីវិស័យជលផល វិស័យកសិកម្មនៅជុំវិញបឹងទន្លេសាបក៏កំពុងជួបប្រទះនូវវិបត្តិខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរសម្រាប់ដាំដុះដំណាំ ជាពិសេសគឺស្រូវប្រាំងដែលជាប្រភពចំណូលដ៏សំខាន់របស់កសិករ។ នៅពេលដែលផ្ទៃទឹកបឹងស្រកចុះឆ្ងាយពីច្រាំង និងប្រឡាយមេ កសិករត្រូវចំណាយដើមទុនកាន់តែច្រើនដើម្បីបូមទឹកមកស្រោចស្រពស្រែចម្ការ ឬពេលខ្លះត្រូវបង្ខំចិត្តទុកដីឱ្យនៅទំនេរចោលដោយសារគ្មានប្រភពទឹកគ្រប់គ្រាន់។ ស្ថានភាពនេះបានបង្កើតជាវដ្តនៃភាពក្រីក្រ ដែលកសិករ និងអ្នកនេសាទកាន់តែពិបាកក្នុងការរំដោះខ្លួនចេញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ខណៈដែលធនធានធម្មជាតិដែលជាបង្អែកតែមួយគត់របស់ពួកគេកំពុងតែរលាយសាបសូន្យទៅបន្តិចម្តងៗ។ ការសម្លឹងមើលទៅអនាគតនៃបឹងទន្លេសាបក្នុងចន្លោះឆ្នាំ ២០៣០ ដល់ ២០៦០ គឺជារូបភាពនៃវិបត្តិជលសាស្ត្រមួយដែលគួរឱ្យព្រួយបារម្ភបំផុតសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាទាំងមូល។ ផ្អែកតាមការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ពីសំណាក់អ្នកវិទ្យាសាស្ត្រជលសាស្ត្រ ដោយការប្រើប្រាស់គំរូកុំព្យូទ័រដើម្បីព្យាករណ៍ពីអនាគត។ លំហូរទឹកដែលនាំយកនូវជីវជាតិ និងដង្ហើមជីវិតចូលមកក្នុងអាងបឹងទន្លេសាប ត្រូវបានគេរំពឹងថានឹងមានការថយចុះក្នុងរង្វង់ពី ៩% រហូតដល់ ៣៥%។ ការបាត់បង់បរិមាណទឹកដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងកម្រិតនេះ មិនមែនគ្រាន់តែជាការប្រែប្រួលលេខរៀងនៃកម្រិតកម្ពស់ទឹកធម្មតានោះទេ។ ប៉ុន្តែវាគឺជាសញ្ញានៃការចុះខ្សោយនៃប្រព័ន្ធបេះដូងរបស់តំបន់ដីសណ្ដទន្លេមេគង្គ ដែលអាចនាំទៅរកការផ្លាស់ប្តូររូបរាងនៃធម្មជាតិជារៀងរហូត។ នៅក្នុងបរិបទនៃតុល្យភាពបរិស្ថានជាសកល បឹងទន្លេសាបមិនមែនមានតួនាទីត្រឹមតែជាអាងស្តុកទឹកដ៏ធំមួយនោះទេ។ ប៉ុន្តែវាប្រៀបបានទៅនឹង សួត និង តម្រង ដ៏មហិមាដែលជួយសម្រួលដល់ចរន្តទឹកក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ នៅរដូវវស្សា បឹងដ៏អស្ចារ្យនេះដើរតួនាទីជាអាងទប់ទឹកជំនន់ដ៏មានប្រសិទ្ធភាពបំផុត។ ដោយវាមានសមត្ថភាពស្រូបយកបរិមាណទឹកដ៏លើសលប់ពីទន្លេមេគង្គមកស្តុកទុក ដើម្បីកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់នៅតំបន់ទំនាបប៉ែកខាងក្រោម និងតំបន់ដីសណ្ដ។ ប្រសិនបើសមត្ថភាពនៃការផ្ទុកទឹករបស់បឹងត្រូវចុះថយដោយសារការរីងស្ងួត ឬការគោករាក់ដែលបណ្តាលមកពីកង្វះកករដី នោះហានិភ័យនៃទឹកជំនន់ឆាប់រហ័ស និងមានកម្លាំងបំផ្លាញខ្លាំង។ ដែលវានឹងក្លាយជាការគំរាមកំហែងដល់រាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ដងទន្លេកាន់តែខ្លាំងឡើងជាលំដាប់។ លើសពីនេះទៅទៀត នៅពេលឈានចូលដល់រដូវប្រាំងដែលជាពេលវេលាខ្សត់ទឹកភ្លៀង បឹងទន្លេសាបបានប្តូរតួនាទីមកជាប្រភពទឹកបម្រុងដ៏សំខាន់បំផុត ដោយវាចាប់ផ្តើមបញ្ចេញទឹកសន្សឹមៗត្រឡប់ទៅក្នុងទន្លេមេគង្គវិញ។ ដើម្បីរក្សាលំនឹងកម្រិតទឹកក្នុងទន្លេ និងដើរតួជាខែលការពារការជ្រាបចូលនៃទឹកប្រៃពីសមុទ្រនៅតំបន់ដីសណ្ដមេគង្គប៉ែកខាងក្រោម។ ការថយចុះនៃលំហូរទឹកក្នុងអាងបឹងទន្លេសាបតាមការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រ នឹងធ្វើឱ្យមុខងារជា អ្នកផ្តល់ជីវិត នៅរដូវប្រាំងត្រូវចុះខ្សោយយ៉ាងធ្ងន់ធ្ងរ ដែលវានឹងបង្កជាផលប៉ះពាល់ខ្សែសង្វាក់ដល់ការធ្វើកសិកម្ម ការប្រើប្រាស់ទឹកស្អាត និងការរស់នៅរបស់ប្រជាជនរាប់សិបលាននាក់នៅក្នុងអាងទន្លេមេគង្គទាំងមូលយ៉ាងជៀសមិនរួច។ ដើម្បីទប់ទល់នឹងសេណារីយ៉ូដ៏ខ្មៅងងឹតដែលកំពុងខិតជិតមកដល់នេះ ការអនុវត្តយុទ្ធសាស្ត្របន្សុាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុមិនមែនជាជម្រើសសម្រាប់ពិចារណាទៀតនោះទេ។ ប៉ុន្តែវាគឺជាកាតព្វកិច្ចដ៏បន្ទាន់ដែលមិនអាចខ្វះបានសម្រាប់រដ្ឋាភិបាល និងសហគមន៍។ ដំណើរការនេះទាមទារឱ្យមានការរៀបចំផែនការគ្រប់គ្រងធនធានទឹកកម្រិតតំបន់ឱ្យមានលក្ខណៈវិទ្យាសាស្ត្រ និងការអនុវត្តច្បាប់ការពារតំបន់ព្រៃលិចទឹកឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីរក្សាសមត្ថភាពស្តុកទឹក និងជម្រកមច្ឆជាតិ។ បឹងទន្លេសាបដែលជាអត្តសញ្ញាណជាតិ និងជាដង្ហើមសេដ្ឋកិច្ចកម្ពុជា ត្រូវការជាចាំបាច់នូវកិច្ចសហការអន្តរជាតិរវាងប្រទេសតាមដងទន្លេមេគង្គ ដើម្បីគ្រប់គ្រងលំហូរទឹកឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ បឹងដ៏មានសារៈសំខាន់នេះនឹងត្រូវរលាយសាបសូន្យ ដែលបង្កជាផលវិបាក និងវិប្បដិសារីយ៉ាងធ្ងន់ធ្ងរដល់មនុស្សជំនាន់ក្រោយ។